បញ្ហាប្រែប្រួលនៃតម្លៃអាហារមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា គឺជាប្រធានបទដ៏សំខាន់ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូបយ៉ាងខ្លាំង។ បាតុភូតគ្រោះរាំងស្ងួតដែលកើតឡើងយូរអង្វែងបានធ្វើឱ្យផ្ទៃដីកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនជួបប្រទះការខ្វះខាតទឹកស្រោចស្រពដំណាំ។ ទឹកជំនន់ដែលកើតឡើងភ្លាមៗនៅរដូវវស្សាបានបំផ្លាញផលស្រូវរបស់ប្រជាកសិកររាប់ម៉ឺនហិកតាដែលនាំឱ្យការផ្គត់ផ្គង់អង្ករនៅលើទីផ្សារមានការថយចុះ។ ការប្រែប្រួលសីតុណ្ហភាពផែនដីកាន់តែក្តៅខ្លាំងធ្វើឱ្យសត្វល្អិតចង្រៃកើតមានកាន់តែច្រើន និងបំផ្លាញដំណាំបន្លែបង្ការរបស់បងប្អូនខ្មែរយើង។ របបទឹកភ្លៀងមិនទៀងទាត់តាមរដូវកាលធ្វើឱ្យកសិករពិបាកក្នុងការគ្រោងទុកនូវពេលវេលាដាំដុះ និងប្រមូលផលឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ ភាពរាំងស្ងួតបានធ្វើឱ្យប្រភពទឹកធម្មជាតិរីងស្ងួតដែលបង្កជាឧបសគ្គដល់ការចិញ្ចឹមសត្វនិងការដាំដុះដំណាំរួមផ្សំផ្សេងៗនៅតាមជនបទ។ ផលិតកម្មកសិកម្មដែលពឹងផ្អែកលើធម្មជាតិទាំងស្រុងងាយនឹងរងគ្រោះបំផុតនៅពេលដែលមានបម្រែបម្រួលអាកាសធាតុអាក្រក់ កើតឡើងជាបន្តបន្ទាប់។ កង្វះខាតទឹកសម្រាប់កសិកម្មនាំឱ្យទិន្នផលដែលទទួលបានមានបរិមាណតិចតួចមិនអាចឆ្លើយតបទៅនឹងតម្រូវការហូបចុករបស់ ប្រជាជនក្នុងស្រុកបានឡើយ។ នៅពេលដែលទិន្នផលស្រូវធ្លាក់ចុះតម្លៃអង្ករនៅលើទីផ្សារក្នុងស្រុកនឹងហក់ឡើងខ្ពស់ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលមាន ចំណូលទាប។ ការខូចខាតដំណាំដោយសារខ្យល់កន្ត្រាក់និងទឹកជំនន់បង្ខំឱ្យកសិករត្រូវចំណាយដើមទុនទ្វេដង ដើម្បីដាំដុះឡើងវិញក្នុងរដូវកាលតែមួយ។ បម្រែបម្រួលនៃបរិស្ថានធម្មជាតិបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ស្ថិរភាពស្បៀងអាហារសម្រាប់មនុស្សជាតិជាពិសេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្ដៅថ្ងៃដែលក្តៅខ្លាំងពេកធ្វើឱ្យដំណាំបន្លែស្រពោន និងខូចគុណភាពមុនពេលប្រមូលផលដែលជាហេតុធ្វើឱ្យតម្លៃបន្លែនៅផ្សារមានការកើនឡើង។ ជំនន់ទឹកភ្លៀងដែលហូរបាក់ទំនប់និងប្រឡាយទឹកបានកាត់ផ្តាច់ផ្លូវដឹកជញ្ជូនកសិផលពីតំបន់ដាច់ស្រយាលមកកាន់ទីប្រជុំជនធំៗក្នុងប្រទេស។ កសិករជាច្រើនត្រូវបង្ខំចិត្តបោះបង់ការដាំដុះដោយសារតែអាកាសធាតុមិនអំណោយផល និងការប្រឈមនឹងការខាតបង់ដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់។ មហន្តរាយធម្មជាតិដែលកើតឡើងញឹកញាប់ពេកបានក្លាយជាកត្តាចម្បងក្នុងការជម្រុញឱ្យតម្លៃទំនិញកសិផលនៅលើ ទីផ្សារកើនឡើងមិនឈប់ឈរ។ គុណភាពដីកសិកម្មកាន់តែអន់ថយដោយសារតែការប្រើប្រាស់ថ្នាំគីមីច្រើនពេកដើម្បីទប់ទល់នឹងសត្វល្អិតដែលកើតចេញពីការ ប្រែប្រួលអាកាសធាតុ។ ការធ្លាក់ចុះនៃបរិមាណត្រីក្នុងបឹងទន្លេសាបដោយសារកម្រិតទឹកទាបពេកបានធ្វើឱ្យតម្លៃត្រីស្រស់ និងផលិតផលត្រីមានតម្លៃថ្លៃជាងឆ្នាំមុនៗ។ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុមិនត្រឹមតែបំផ្លាញដំណាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្មែរយើងទៀតផង។ ស្ថិរភាពនៃតម្លៃស្បៀងអាហារ គឺអាស្រ័យយ៉ាងខ្លាំងទៅលើអំណោយផលនៃធម្មជាតិ និងសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រឱ្យបានល្អ។ ការដាំដុះដំណាំក្នុងផ្ទះសំណាញ់បានក្លាយជាជម្រើសថ្មីដើម្បីការពារពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែវាត្រូវការដើមទុនវិនិយោគខ្ពស់ជាងធម្មតា។ តម្លៃសាច់សត្វអាចនឹងកើនឡើងប្រសិនបើដំណាំដែលយកមកធ្វើជាចំណីសត្វដូចជាពោតនិងដំឡូងមីត្រូវទទួលរងគ្រោះដោយសារអាកាសធាតុ។ សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជានឹងប្រឈមមុខនឹងហានិភ័យខ្ពស់ប្រសិនបើយើងមិនមានវិធានការឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុឱ្យទាន់ពេល។ ខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំងខុសរដូវកាលធ្វើឱ្យផលដំណាំកសិកម្មដែលជិតដល់ពេលប្រមូលផលត្រូវខូចខាតក្នុងរយៈពេលតែមួយយប់។ កសិករត្រូវការជំនួយបច្ចេកទេសបន្ថែមដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃអាកាសធាតុដែលកាន់តែមានសភាពអាក្រក់ទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណូលរបស់ប្រជាជននៅតាមជនបទត្រូវកាត់បន្ថយដោយសារតែផលដំណាំមិនទទួលបានតាមការរំពឹងទុកព្រោះតែបញ្ហា អាកាសធាតុក្តៅខ្លាំងពេក។ តម្រូវការអាហារមូលដ្ឋានដែលកើនឡើងស្របពេលទិន្នផលធ្លាក់ចុះ គឺជាសញ្ញាព្រមានអំពីវិបត្តិស្បៀងអាហារដែលអាចកើតមានឡើងនាពេលអនាគត។ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិបានជះឥទ្ធិពលផ្ទាល់ដល់តម្លៃដឹកជញ្ជូនទំនិញកសិផលពីបណ្តាខេត្តនានាមកកាន់រាជធានីភ្នំពេញ។ ការចំណាយលើការចាក់សាំងសម្រាប់រថយន្តដឹកជញ្ជូនបានធ្វើឱ្យអាជីវករត្រូវដំឡើងថ្លៃលក់រាយ ដើម្បីប៉ះប៉ូវទៅនឹងការចំណាយដែលបានកើនឡើង។ គ្រឿងយន្តកសិកម្មដូចជាត្រាក់ទ័រនិងម៉ាស៊ីនច្រូតកាត់សុទ្ធតែប្រើប្រាស់ប្រេងម៉ាស៊ូតដែលជាហេតុនាំឱ្យថ្លៃដើមផលិតផលកសិកម្មខ្ពស់។ ការដឹកជញ្ជូនអាហារពីតំបន់ផលិតទៅកាន់តំបន់ប្រើប្រាស់ត្រូវការចំណាយខ្ពស់លើថ្លៃសាំង និងការថែទាំយានយន្តដែលនាំឱ្យទំនិញឡើងថ្លៃ។ សេវាកម្មដឹកជញ្ជូនដែលកាន់តែថ្លៃធ្វើឱ្យបន្លែនិងផ្លែឈើដែលលក់នៅតាមផ្សារទំនើបមានតម្លៃខ្ពស់ជាងការទិញនៅចម្ការផ្ទាល់តែម្តង។ ប្រព័ន្ធឡូជីស្ទិកដែលមានប្រសិទ្ធភាពទាបនិងចំណាយច្រើន គឺជាឧបសគ្គដល់ការរក្សាតម្លៃអាហារមូលដ្ឋានឱ្យមានស្ថិរភាពសម្រាប់ប្រជាជន។ ថ្លៃដើមនៃការភ្ជួររាស់ដីកសិកម្មបានកើនឡើងដោយសារតែតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃដែលធ្វើឱ្យកសិករពិបាកក្នុងការកំណត់តម្លៃលក់ចេញ។ ការកើនឡើងនៃតម្លៃអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងរោងចក្រកែច្នៃអាហារក៏ជាផ្នែកមួយដែលធ្វើឱ្យផលិតផលសម្រេចមានតម្លៃកាន់តែថ្លៃជាងមុន។ អាជីវករលក់ដុំត្រូវគិតគូរយ៉ាងល្អិតល្អន់នូវថ្លៃដឹកជញ្ជូនមុននឹងបញ្ចេញទំនិញទៅកាន់ទីផ្សារ ដើម្បីធានាថាពួកគេមិនមានការខាតបង់ប្រាក់ចំណេញ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជួយកាត់បន្ថយពេលវេលានិងចំណាយដឹកជញ្ជូន ប៉ុន្តែតម្លៃប្រេងនៅតែជាកត្តាកំណត់តម្លៃទំនិញ។ ម្ចាស់ឡានដឹកទំនិញត្អូញត្អែរអំពីការកើនឡើងនៃតម្លៃសាំងដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលសុទ្ធរបស់ពួកគេបន្ទាប់ពីបញ្ចប់ការងារ ដឹកជញ្ជូន។ តម្លៃជីនិងថ្នាំកសិកម្មក៏ត្រូវឡើងថ្លៃដែរដោយសារតែការដឹកជញ្ជូនពីបរទេសត្រូវប្រើប្រាស់កប៉ាល់និងឡានដឹកទំនិញដែលប្រើប្រាស់ប្រេង។ ខ្សែសង្វាក់ផ្គត់ផ្គង់អាហារនឹងមានភាពយឺតយ៉ាវប្រសិនបើតម្លៃថាមពលមិនមានស្ថិរភាពដែលនាំឱ្យទំនិញមួយចំនួនខ្វះខាតនៅលើទីផ្សារ។ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកអាចជួយកាត់បន្ថយថ្លៃដើមបានខ្លះ ប៉ុន្តែមិនអាចជំនួសការដឹកជញ្ជូនតាមផ្លូវគោកបានទាំងស្រុងនោះឡើយ។ តម្លៃសាច់មាន់និងសាច់ជ្រូកឡើងថ្លៃដោយសារតែចំណីសត្វត្រូវដឹកជញ្ជូនពីចម្ងាយជាមួយនឹងការចំណាយសាំងដែលកាន់តែខ្ពស់ជាងពេលមុនៗ។ សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋត្រូវរងសម្ពាធពីការឡើងថ្លៃនៃទំនិញសព្វសារពើដែលផ្តើមចេញពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈពិភពលោក។ ការគ្រប់គ្រងតម្លៃប្រេងឱ្យមានស្ថិរភាព គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាតុល្យភាពនៃតម្លៃទំនិញហូបចុកសម្រាប់ប្រជាជនទូទាំងប្រទេស។ ការចំណាយលើការវេចខ្ចប់និងការរក្សាទុកក្នុងទូរត្រជាក់ក៏កើនឡើងផងដែរ នៅពេលដែលតម្លៃអគ្គិសនីនិងថាមពលមានការប្រែប្រួល។ អាជីវកម្មដឹកជញ្ជូនខ្នាតតូចជួបការលំបាកក្នុងការប្រកួតប្រជែងតម្លៃនៅពេលដែលថ្លៃដើមប្រតិបត្តិការកើនឡើងលឿនជាងចំណូល ដែលទទួលបាន។ ការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងវិស័យកសិកម្មអាចជាដំណោះស្រាយយូរអង្វែង ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈថ្លៃៗ។ កង្វះខាតឃ្លាំងស្តុកទំនិញនៅជិតតំបន់ផលិតធ្វើឱ្យកសិករត្រូវចំណាយប្រាក់ច្រើនលើការដឹកជញ្ជូនទៅកាន់ឃ្លាំងនៅឆ្ងាយពីកន្លែងដាំដុះ។ ស្ថិរភាពនៃតម្លៃដឹកជញ្ជូន គឺជាសសរស្តម្ភដ៏រឹងមាំសម្រាប់ជួយទប់ទល់នឹងការឡើងថ្លៃនៃម្ហូបអាហារនៅក្នុងទីផ្សារក្នុងស្រុករបស់យើង។ ការកើនឡើងនៃតម្លៃពន្ធលើការនាំចូលគ្រឿងបន្លាស់រថយន្តដឹកទំនិញក៏ជាផ្នែកមួយដែលជម្រុញឱ្យសេវាដឹកជញ្ជូនមានតម្លៃខ្ពស់ជាងមុន។ សកម្មភាពពាណិជ្ជកម្មកសិកម្មនឹងមានភាពរស់រវើកប្រសិនបើតម្លៃថាមពលត្រូវបានរក្សាក្នុងកម្រិតមួយដែលអាជីវករអាចទទួលយកបាន។ ការកាត់បន្ថយការចំណាយមិនចាំបាច់ក្នុងការដឹកជញ្ជូននឹងជួយឱ្យអ្នកប្រើប្រាស់ចុងក្រោយអាចទិញអាហារក្នុងតម្លៃសមរម្យជាងមុន។ សង្គ្រាមនៅតំបន់អឺរ៉ុបបានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់គ្រាប់ធញ្ញជាតិពិភពលោកត្រូវរងការរំខាន និងនាំឱ្យតម្លៃម្សៅមីឡើងថ្លៃខ្លាំង។ វិបត្តិភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចបានជះឥទ្ធិពលដល់ការនាំចេញជីកសិកម្មមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ី។ កម្ពុជាដែលជាប្រទេសនាំចូលជីគីមីនិងថ្នាំសម្លាប់សត្វល្អិតពីបរទេសត្រូវរងផលប៉ះពាល់ដោយផ្ទាល់នៅពេលមានជម្លោះអន្តរជាតិ។ ការរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រដោយសារបញ្ហាសន្តិសុខអន្តរជាតិធ្វើឱ្យទំនិញនាំចូលមកដល់កម្ពុជាមានភាពយឺតយ៉ាវ។ តម្លៃជីគីមីដែលហក់ឡើងខ្ពស់បានបង្ខំឱ្យកសិករខ្មែរត្រូវកាត់បន្ថយបរិមាណប្រើប្រាស់ដែលនាំឱ្យទិន្នផលកសិកម្មធ្លាក់ចុះតាមនោះ។ វិបត្តិសកលលោកបានធ្វើឱ្យតម្លៃប្រេងឆានិងផលិតផលកែច្នៃជាច្រើនប្រភេទ មានការប្រែប្រួលតម្លៃយ៉ាងរហ័សដែលពិបាកក្នុងការគ្រប់គ្រង។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសផលិតវត្ថុធាតុដើមកសិកម្មធំៗបានបង្កជាផលវិបាកដល់ការផ្គត់ផ្គង់ស្បៀងអាហារជាសកល។ សន្តិសុខស្បៀងនៅក្នុងតំបន់ត្រូវបានគំរាមកំហែងនៅពេលដែលប្រទេសជិតខាងផ្អាកការនាំចេញអង្ករ ដើម្បីរក្សាទុកសម្រាប់តម្រូវការក្នុងស្រុក។ ជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ាតែងតែជម្រុញឱ្យតម្លៃប្រេងពិភពលោកឡើងថ្លៃដែលជាដើមហេតុនៃអតិផរណាលើទំនិញម្ហូបអាហារ។ កម្ពុជាត្រូវពង្រឹងផលិតកម្មក្នុងស្រុកឱ្យកាន់តែខ្លាំង ដើម្បីកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលដែលងាយរងគ្រោះពីវិបត្តិក្រៅប្រទេស។ ការប្រែប្រួលនៃគោលនយោបាយពាណិជ្ជកម្មអន្តរជាតិអាចធ្វើឱ្យមុខទំនិញខ្លះឡើងថ្លៃភ្លាមៗដោយសារការដំឡើងពន្ធនាំចូលនិងនាំចេញ។ ទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលលំហូរទំនិញអាហារឱ្យមានភាពរលូនទោះក្នុងគ្រាវិបត្តិ។ ការឡើងថ្លៃនៃវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វនៅលើទីផ្សារពិភពលោកធ្វើឱ្យតម្លៃសាច់សត្វនៅក្នុងស្រុកកើនឡើងដោយជៀសមិនរួច។ បញ្ហាសន្តិសុខនៅតាមច្រកសមុទ្រសំខាន់ៗបានធ្វើឱ្យការចំណាយលើការធានារ៉ាប់រងទំនិញតាមកប៉ាល់កើនឡើងដែលនាំឱ្យទំនិញឡើងថ្លៃ។ កសិករខ្មែរជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយទំនិញនាំចូលដែលមានតម្លៃថោកជាងប៉ុន្តែគុណភាពមិនសូវល្អដូចផលិតផលក្នុងស្រុក។ ការប្រែប្រួលនៃលំហូរវិនិយោគពីបរទេសក្នុងវិស័យកសិកម្មអាចប៉ះពាល់ដល់សមត្ថភាពផលិតនិងការផ្គត់ផ្គង់អាហារក្នុងរយៈពេលវែង។ វិបត្តិស្បៀងអាហារសកល គឺជាសញ្ញាដាស់តឿនឱ្យយើងត្រូវយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាពពិតប្រាកដ។ ការរំខានដល់ការផលិតគ្រឿងយន្តកសិកម្មនៅបរទេសធ្វើឱ្យការធ្វើទំនើបកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជាមានភាពយឺតយ៉ាវជាងមុន។ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកធ្វើឱ្យអ្នកប្រើប្រាស់មានការបារម្ភ និងនាំគ្នាទិញទំនិញស្តុកទុកដែលបង្កឱ្យមានការឡើងថ្លៃ។ កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺចាំបាច់ណាស់ដើម្បីដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់អាហារដែលកំពុងតែមានភាពស្មុគស្មាញខ្លាំង។ ការឡើងថ្លៃនៃផលិតផលទឹកដោះគោនាំចូល គឺបណ្តាលមកពីការកើនឡើងនៃថ្លៃដើមផលិតកម្ម និងការដឹកជញ្ជូនពីប្រទេសផលិតឆ្ងាយៗ។ ស្ថិរភាពនយោបាយនៅក្នុងតំបន់ គឺជាកត្តាចាំបាច់សម្រាប់ធានាថាលំហូរនៃអាហារមូលដ្ឋាននឹងមិនត្រូវបានរំខានដោយកត្តាខាងក្រៅ។ ការយល់ដឹងអំពីស្ថានភាពនយោបាយពិភពលោកជួយឱ្យអាជីវករអាចត្រៀមលក្ខណៈទប់ទល់នឹងការប្រែប្រួលនៃតម្លៃទំនិញក្នុងទីផ្សារ។ ការប្រើប្រាស់ជីធម្មជាតិក្នុងស្រុកអាចជាជម្រើសដ៏ល្អដើម្បីកាត់បន្ថយផលប៉ះពាល់ពីការឡើងថ្លៃនៃជីគីមីដែលនាំចូលពីបរទេស។ ការរៀបចំយុទ្ធសាស្ត្របម្រុងស្បៀងជាតិ គឺជាកិច្ចការអាទិភាពដើម្បីឆ្លើយតបនឹងវិបត្តិសកលដែលអាចកើតឡើងដោយនឹកស្មានមិនដល់។ អតិផរណាបានធ្វើឱ្យអំណាចទិញរបស់ប្រាក់រៀលមានការថយចុះដែលតម្រូវឱ្យប្រជាជនចំណាយប្រាក់ច្រើនជាងមុនដើម្បីទិញអាហារ។ ការប្រែប្រួលនៃអត្រាប្តូរប្រាក់រវាងប្រាក់រៀលនិងប្រាក់ដុល្លារ ជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃទំនិញដែលនាំចូលពីបរទេស។ នៅពេលដែលប្រាក់ដុល្លារឡើងថ្លៃមុខទំនិញដូចជាប្រេងឆានិងម្សៅស៊ុបដែលនាំចូលមកក្នុងស្រុកនឹងមានតម្លៃលក់កាន់តែខ្ពស់។ ការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព គឺជាកត្តាសំខាន់ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលមានចំណូលទាប។ កម្រិតអតិផរណាដែលកើនឡើងលឿនពេកអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពទូទៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ប្រជាជនត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយលើសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីទុកប្រាក់សម្រាប់ទិញអាហារហូបចុកប្រចាំថ្ងៃ។ ការឡើងថ្លៃនៃទំនិញសព្វសារពើនៅក្នុងទីផ្សារធ្វើឱ្យប្រាក់ចំណូលដែលទទួលបានហាក់ដូចជាមានតម្លៃតិចតួចជាងពេលមុនៗ។ ធនាគារជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់ ដើម្បីទប់ស្កាត់ការឡើងថ្លៃទំនិញខ្លាំងពេកនៅក្នុងសង្គម។ ការកើនឡើងនៃតម្លៃអចលនទ្រព្យនិងថ្លៃឈ្នួលតូបលក់ដូរក៏ជាកត្តាមួយដែលធ្វើឱ្យអាជីវករត្រូវដំឡើងថ្លៃម្ហូបអាហារផងដែរ។ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាគ្រឹះដ៏រឹងមាំសម្រាប់ធានាថាតម្លៃអាហារមូលដ្ឋាននឹងមិនមានការប្រែប្រួលខ្លាំងក្នុងរយៈពេលខ្លី។ ការប្រើប្រាស់ប្រាក់រៀលនៅក្នុងការទូទាត់ទំនិញប្រចាំថ្ងៃជួយពង្រឹងតម្លៃរូបិយប័ណ្ណជាតិ និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ។ អ្នកប្រើប្រាស់មានការព្រួយបារម្ភនៅពេលដែលឃើញតម្លៃត្រីសាច់ និងបន្លែមានការប្រែប្រួលឡើងរៀងរាល់សប្តាហ៍នៅក្នុងទីផ្សារ។ ការកើនឡើងនៃតម្រូវការសាច់ប្រាក់ក្នុងរដូវកាលបុណ្យទានផ្សេងៗអាចជម្រុញឱ្យតម្លៃទំនិញហក់ឡើងខ្ពស់មួយរយៈខ្លី។ សេដ្ឋកិច្ចគ្រួសារនឹងមានភាពរឹងមាំប្រសិនបើតម្លៃទំនិញចាំបាច់មិនកើនឡើងលឿនជាងកំណើននៃប្រាក់បៀវត្សរ៍ប្រចាំខែឡើយ។ ការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតទាប គឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីធានាសុខុមាលភាពរបស់ប្រជាជន។ អាជីវករលក់រាយជួបការលំបាកក្នុងការកំណត់ថ្លៃលក់នៅពេលដែលតម្លៃដើមពីអ្នកបោះដុំមានការប្រែប្រួលមិនទៀងទាត់ជារៀងរាល់ថ្ងៃ។ ការធ្លាក់ចុះនៃអំណាចទិញធ្វើឱ្យអាជីវកម្មខ្នាតតូចមួយចំនួនត្រូវជួបប្រទះនឹងការលក់មិនដាច់និងការបាត់បង់ចំណូលប្រចាំថ្ងៃ។ ការវិនិយោគលើវិស័យផលិតកម្មក្នុងស្រុកជួយកាត់បន្ថយលំហូរចេញនៃរូបិយប័ណ្ណបរទេស និងជួយឱ្យតម្លៃទំនិញមានស្ថិរភាព។ សកម្មភាពសេដ្ឋកិច្ចនឹងមានភាពល្អប្រសើរប្រសិនបើប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញអាហារដែលមានអាហាររូបត្ថម្ភ។ ការប្រែប្រួលតម្លៃទំនិញនៅលើទីផ្សារតែងតែជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការចំណាយប្រចាំថ្ងៃរបស់ស្ត្រីមេផ្ទះគ្រប់រូប។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុជួយឱ្យប្រជាពលរដ្ឋចេះចាត់ចែងថវិកាគ្រួសារបានល្អក្នុងកាលៈទេសៈដែលទំនិញមានការឡើងថ្លៃ។ ការឡើងថ្លៃនៃតម្លៃផ្ទះសម្បែងនិងការរស់នៅជារួមធ្វើឱ្យសម្ពាធលើតម្លៃម្ហូបអាហារកាន់តែមានភាពធ្ងន់ធ្ងរឡើងថែមទៀត។ ស្ថាប័នពាក់ព័ន្ធត្រូវតាមដានតម្លៃទំនិញនៅលើទីផ្សារឱ្យបានជាប់លាប់ ដើម្បីបង្ការការឆ្លៀតឱកាសដំឡើងថ្លៃខុសប្រក្រតី។ ការកាត់បន្ថយការនាំចូលទំនិញដែលមិនចាំបាច់អាចជួយរក្សាតុល្យភាពពាណិជ្ជកម្ម និងស្ថិរភាពតម្លៃរូបិយប័ណ្ណក្នុងស្រុក។ ស្ថិរភាពនៃតម្លៃទំនិញ គឺជាកត្តាជម្រុញដល់ការប្រើប្រាស់ និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូលក្នុងរយៈពេលយូរអង្វែង។ កំណើនប្រជាជនយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងនាំឱ្យតម្រូវការអាហារមូលដ្ឋានកើនឡើងខ្ពស់ជាងសមត្ថភាពផ្គត់ផ្គង់នាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូររបបអាហាររបស់ប្រជាជនដែលងាកមកបរិភោគសាច់ និងផលិតផលទឹកដោះគោច្រើនជាងមុនធ្វើឱ្យតម្រូវការចំណីសត្វកើនឡើង។ នៅពេលដែលមានតម្រូវការខ្ពស់ក្នុងរដូវបុណ្យទានតម្លៃសាច់ជ្រូកនិងសាច់មាន់តែងតែហក់ឡើងខ្ពស់ដោយសារការផ្គត់ផ្គង់មិនទាន់។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរក៏ជាផ្នែកមួយដែលជម្រុញឱ្យតម្រូវការម្ហូបអាហារនៅក្នុងតំបន់ទេសចរណ៍មានការកើនឡើងផងដែរ។ ប្រសិនបើការផលិតស្រូវមិនកើនឡើងស្របតាមតម្រូវការទីផ្សារទេនោះតម្លៃអង្ករនឹងបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ការយល់ដឹងអំពីសុខភាពធ្វើឱ្យប្រជាជនមានតម្រូវការបន្លែសរីរាង្គកាន់តែច្រើនដែលនាំឱ្យបន្លែប្រភេទនេះមានតម្លៃថ្លៃនៅលើទីផ្សារ។ កង្វះខាតបច្ចេកទេសក្នុងការរក្សាទុកកសិផលឱ្យបានយូរធ្វើឱ្យមានការខូចខាតច្រើន និងនាំឱ្យការផ្គត់ផ្គង់ធ្លាក់ចុះមួយរយៈ។ ការនាំចេញកសិផលទៅក្រៅប្រទេសច្រើនពេកអាចធ្វើឱ្យការផ្គត់ផ្គង់ក្នុងស្រុកមានកម្រិតទាប និងនាំឱ្យតម្លៃទំនិញក្នុងស្រុកឡើងថ្លៃ។ តុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការ គឺជាកត្តាសំខាន់បំផុតក្នុងការកំណត់តម្លៃទីផ្សារដោយសេរីសម្រាប់គ្រប់មុខទំនិញទាំងអស់។ ការកើនឡើងនៃតម្រូវការគ្រាប់ធញ្ញជាតិសម្រាប់ឧស្សាហកម្មផលិតចំណីសត្វបានបង្កសម្ពាធដល់តម្លៃគ្រាប់ធញ្ញជាតិសម្រាប់មនុស្ស។ ការផ្លាស់ប្តូរទម្លាប់ហូបចុករបស់យុវជនសម័យថ្មីដែលចូលចិត្តអាហាររហ័សទាន់ចិត្តជម្រុញឱ្យតម្រូវការវត្ថុធាតុដើមខ្លះកើនឡើង។ អាជីវករត្រូវតាមដានតម្រូវការទីផ្សារឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការស្តុកទំនិញច្រើនពេកដែលនាំឱ្យខាតបង់នៅពេលតម្លៃធ្លាក់ចុះ។ ការដាំដុះដំណាំតាមរដូវកាលធ្វើឱ្យមានការជន់ជោរទំនិញនៅពេលប្រមូលផល និងខ្វះខាតទំនិញនៅពេលរដូវប្រាំងមកដល់។ ការជម្រុញឱ្យមានការផលិតកសិកម្មចម្រុះជួយឱ្យការផ្គត់ផ្គង់អាហារមានភាពសម្បូរបែប និងកាត់បន្ថយហានិភ័យនៃតម្លៃកើនឡើង។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដើរតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានអំពីតម្លៃទំនិញដល់កសិករដើម្បីឱ្យពួកគេដាំដុះតាមតម្រូវការ។ ការកើនឡើងនៃតម្រូវការអាហារកែច្នៃបានជម្រុញឱ្យរោងចក្រក្នុងស្រុកត្រូវបង្កើនសមត្ថភាពផលិតនិងប្រមូលទិញវត្ថុធាតុដើមបន្ថែម។ តុល្យភាពនៃទីផ្សារនឹងមានភាពល្អប្រសើរប្រសិនបើមានការចូលរួមសហការរវាងកសិករ អ្នកលក់ដុំ និងអ្នកប្រើប្រាស់ចុងក្រោយ។ ការយល់ដឹងពីវដ្តនៃតម្រូវការជួយឱ្យកសិករអាចគ្រោងទុកនូវប្រភេទដំណាំដែលទីផ្សារត្រូវការបំផុតក្នុងកាលៈទេសៈនីមួយៗ។ សេដ្ឋកិច្ចទីផ្សារសេរីអនុញ្ញាតឱ្យតម្លៃប្រែប្រួលតាមតម្រូវការជាក់ស្តែង ប៉ុន្តែការគ្រប់គ្រងពីរដ្ឋនៅតែចាំបាច់ក្នុងគ្រាមានវិបត្តិ។ ការបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់តម្លៃកសិកម្មនឹងជួយឱ្យការផ្គត់ផ្គង់ទំនិញមានស្ថិរភាព និងតម្លៃសមរម្យសម្រាប់ប្រជាជន។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការលក់ទំនិញតាមអនឡាញ ជួយឱ្យអ្នកប្រើប្រាស់អាចប្រៀបធៀបតម្លៃ និងស្វែងរកប្រភពផ្គត់ផ្គង់បានងាយ។ ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងចំណោមអ្នកផ្គត់ផ្គង់ទំនិញជួយឱ្យអ្នកប្រើប្រាស់ទទួលបានផលិតផលដែលមានគុណភាពនិងតម្លៃល្អ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនទិន្នផលកសិកម្ម គឺជាគន្លឹះក្នុងការធានាថាគ្រប់គ្នានឹងមានអាហារហូបចុកគ្រប់គ្រាន់ជានិច្ច។ សរុបមកវិញ ការយល់ដឹងពីកត្តាផ្សេងៗដែលធ្វើឱ្យតម្លៃអាហារប្រែប្រួល គឺជាមូលដ្ឋានគ្រឹះក្នុងការរៀបចំផែនការសេដ្ឋកិច្ចគ្រួសារឱ្យបានរឹងមាំ។